ស្ថានភាពសង្គមក្នុងសម័យសាធារណរដ្ឋខ្មែរដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៧០ គឺជាការផ្លាស់ប្តូរដ៏ធំធេងមួយដែលបានផ្តាច់ខ្លួនចេញពីរបបរាជានិយមពីមុនទាំងស្រុង។ ការឡើងកាន់អំណាចរបស់លោក លន់ នល់ បានធ្វើឲ្យប្រជាជនមួយចំនួនមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនិងលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា សង្គ្រាមបានរាលដាលយ៉ាងឆាប់រហ័ស ហើយបាននាំមកនូវភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សង្គមនិងជីវិតប្រជាជន។ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលយ៉ាងខ្លាំងទៅក្នុងគ្រប់វិស័យទាំងអស់នៃសង្គមខ្មែរ រាប់ចាប់ពីវិស័យនយោបាយ រហូតដល់វិស័យយោធានិងសេដ្ឋកិច្ច។ ការលេចឡើងនូវវប្បធម៌លោកខាងលិចបានធ្វើឲ្យរបៀបរបបនៃការរស់នៅរបស់ប្រជាជននៅតាមទីក្រុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ យុវវ័យនៅទីក្រុងភ្នំពេញបានចាប់ផ្តើមស្លៀកពាក់តាមម៉ូដបរទេស ស្តាប់តន្ត្រីបរទេស ហើយចូលចិត្តកម្សាន្តនៅតាមកន្លែងថ្មីៗជាច្រើន។ សង្គមត្រូវបានបែងចែកជាពីរក្រុមយ៉ាងច្បាស់លាស់ គឺក្រុមអ្នករស់នៅក្នុងទីក្រុងដែលមានជីវភាពធូរធារ និងក្រុមអ្នករស់នៅតាមជនបទដែលជួបការលំបាកខ្លាំង។ ភាពខុសគ្នានេះបានបង្កើតនូវគម្លាតយ៉ាងធំរវាងទីក្រុងនិងជនបទ ហើយបានធ្វើឲ្យសង្គមមានភាពបែកបាក់គ្នា។ ជនបទបានក្លាយជាតំបន់ប្រយុទ្ធ ហើយប្រជាជនជាច្រើនត្រូវជម្លៀសខ្លួនទៅកាន់ទីក្រុងដើម្បីគេចពីគ្រោះថ្នាក់។ ជាលទ្ធផល ប្រជាជននៅទីក្រុងភ្នំពេញបានកើនឡើងយ៉ាងគំហុក ដែលបានធ្វើឲ្យការគ្រប់គ្រងសង្គមមានភាពស្មុគស្មាញ។ ទីក្រុងបានក្លាយជាកន្លែងដែលពោរពេញទៅដោយភាពអនាធិបតេយ្យ ភាពអ៊ូអរ និងបញ្ហាសង្គមជាច្រើន។ សេដ្ឋកិច្ចក្នុងសម័យនោះមានលក្ខណៈអស្ថិរភាពយ៉ាងខ្លាំង ដោយសារតែសង្គ្រាមស៊ីវិលនិងការវាយប្រហារជាប្រចាំ។ អត្រាអតិផរណាបានកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រាក់របស់ប្រជាជនបានបាត់បង់តម្លៃយ៉ាងគំហុក។ តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃបានឡើងថ្លៃយ៉ាងខ្លាំង ហើយបានធ្វើឲ្យប្រជាជនរស់នៅដោយមានការលំបាក។ ការផ្គត់ផ្គង់ស្បៀងអាហារនិងទំនិញសំខាន់ៗផ្សេងទៀតត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសារតែផ្លូវគមនាគមន៍ត្រូវបានកាត់ផ្តាច់។ ការខ្វះខាតចំណីអាហារនិងសម្ភារៈប្រើប្រាស់បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជននៅតាមទីក្រុង។ ក្នុងពេលជាមួយគ្នានោះ នយោបាយក៏មានលក្ខណៈអស្ថិរភាពផងដែរ ដោយសារតែភាពអសមត្ថភាពរបស់រដ្ឋាភិបាល។ អំពើពុករលួយបានកើតមានឡើងយ៉ាងទូលំទូលាយនៅក្នុងចំណោមមន្ត្រីរដ្ឋាភិបាលនិងយោធា។ ប្រជាជនបានបាត់បង់ការជឿជាក់យ៉ាងខ្លាំងចំពោះមេដឹកនាំរបស់ខ្លួន ដែលជាហេតុធ្វើឲ្យពួកគេមិនចង់ចូលរួមក្នុងការប្រយុទ្ធ។ ការមិនចុះសម្រុងគ្នានៅក្នុងជួររដ្ឋាភិបាលបានធ្វើឲ្យការសម្រេចចិត្តមានភាពយឺតយ៉ាវនិងគ្មានប្រសិទ្ធភាព។ ភាពតានតឹងផ្នែកនយោបាយនេះបានធ្វើឲ្យសង្គមកាន់តែមានភាពច្របូកច្របល់ ហើយបានបង្កើតនូវការបែកបាក់គ្នា។ របបនេះមិនអាចគ្រប់គ្រងលើស្ថានការណ៍បានទេ ហើយបានបណ្តែតបណ្តោយឲ្យខ្មែរក្រហមវាយលុកបានយ៉ាងងាយស្រួល។ កងទ័ពសាធារណរដ្ឋបានក្លាយជាកម្លាំងសំខាន់មួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងរបបកុម្មុយនិស្តរបស់ខ្មែរក្រហម។ យុវជនជាច្រើនត្រូវបានគេកៀរគរឲ្យចូលបម្រើការងារក្នុងជួរកងទ័ពដើម្បីប្រយុទ្ធក្នុងសង្គ្រាមស៊ីវិល។ ជីវិតរបស់ទាហានគឺមានភាពលំបាកខ្លាំងណាស់ ហើយការស្លាប់គឺជារឿងធម្មតាមួយនៅសម័យនោះ។ ការបាត់បង់កូនប្រុស កូនស្រី ប្តី ឬប្រពន្ធគឺជាទុក្ខសោកដ៏ធំមួយដែលបានកើតឡើងនៅក្នុងគ្រួសារនីមួយៗ។ ប្រជាជនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការគាំទ្រដល់កងទ័ព រាប់តាំងពីការផ្តល់អាហារ រហូតដល់ការផ្តល់ថវិកា។ ទោះជាយ៉ាងណា អារម្មណ៍របស់ប្រជាជនបានប្រែប្រួលយ៉ាងឆាប់រហ័សពីការគាំទ្រទៅជាការខកចិត្ត។ ពួកគេបានដឹងថាជីវិតរបស់ពួកគេមិនមានតម្លៃចំពោះមេដឹកនាំរដ្ឋាភិបាលទេ។ ការស្លាប់របស់ទាហានជាច្រើនបានធ្វើឲ្យប្រជាជនកាន់តែមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ ពួកគេបានឃើញពីភាពគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសង្គ្រាម ហើយបានបាត់បង់ជំនឿលើអនាគត។ ភាពអស់សង្ឃឹមនេះបានធ្វើឲ្យពួកគេមិនចង់ចូលរួមក្នុងការប្រយុទ្ធ ហើយបានងាយរងគ្រោះដោយសារតែការឃោសនា។ កងទ័ពបានបាត់បង់កម្លាំងចិត្ដ ហើយបានធ្វើឲ្យរបបនេះកាន់តែងាយស្រួលក្នុងការដួលរលំ។ ជាចុងក្រោយ ការបាត់បង់ការគាំទ្រពីប្រជាជនបានក្លាយជាកត្តាដ៏សំខាន់ដែលបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់អំណាច។ ការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះប្រជាជនបានធ្វើឲ្យប្រជាជនបែរខ្នងដាក់ខ្លួន។ នេះជាមេរៀនមួយដែលបានបង្ហាញថា ការគ្រប់គ្រងប្រទេសដោយគ្មានការគាំទ្រពីប្រជាជនគឺមិនអាចទៅរួចឡើយ។ ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យសាធារណរដ្ឋខ្មែរត្រូវបានប្រែប្រួលយ៉ាងខ្លាំងទៅតាមស្ថានភាពសង្គម។ ការកម្សាន្តរបស់យុវវ័យនៅទីក្រុងបានផ្លាស់ប្តូរពីការទៅមើលល្ខោនប្រពៃណីទៅជាការទៅស្តាប់តន្ត្រីរ៉ុក។ បទចម្រៀងបរទេសនិងការកម្សាន្តបែបទំនើបៗបានចូលមកជំនួសកន្លែងរបស់វប្បធម៌ប្រពៃណីរបស់ខ្មែរ។ ការស្លៀកពាក់ក៏មានលក្ខណៈខុសគ្នាផងដែរ ដោយយុវវ័យបានចាប់ផ្តើមស្លៀកពាក់ខោខូវប៊យនិងអាវយឺត។ ការរស់នៅបែបនេះគឺមានតែនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះ ព្រោះនៅតាមជនបទជីវភាពរស់នៅនៅតែមានលក្ខណៈដដែល។ ប្រជាជននៅតាមជនបទរស់នៅដោយពឹងផ្អែកលើការងារកសិកម្ម ហើយមិនមានលទ្ធភាពក្នុងការរស់នៅបែបទំនើបឡើយ។ នេះបានបង្កើតនូវការបែងចែកយ៉ាងធំរវាងទីក្រុងនិងជនបទ ដែលបានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេបាត់បង់។ ការទំនាក់ទំនងរវាងទីក្រុងនិងជនបទត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងដោយសារតែសង្គ្រាម។ ការបាត់បង់ទំនាក់ទំនងនេះបានធ្វើឲ្យការយល់ដឹងពីគ្នាទៅវិញទៅមកមានភាពលំបាកខ្លាំងណាស់។ ជីវិតរបស់ប្រជាជននៅតាមជនបទគឺពោរពេញទៅដោយភាពភ័យខ្លាចនិងភាពលំបាក។ ពួកគេបានរស់នៅដោយមានអារម្មណ៍ភ័យខ្លាចចំពោះការវាយប្រហារពីក្រុមខ្មែរក្រហម។ ការបាត់បង់សមាជិកគ្រួសារដោយសារតែការបាត់បង់ជីវិតក្នុងសមរភូមិបានក្លាយជារឿងធម្មតា។ នៅក្នុងទីក្រុងវិញ ប្រជាជនរស់នៅក្នុងភាពអ៊ូអរ ប៉ុន្តែពួកគេក៏មានអារម្មណ៍ភ័យខ្លាចចំពោះសង្គ្រាមដូចគ្នា។ ការវាយប្រហារដោយកាំភ្លើងធំនិងការបំផ្ទុះគ្រាប់បែកនៅតាមផ្លូវបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ មនុស្សរស់នៅដោយមានអារម្មណ៍ភ័យខ្លាចនិងអស់សង្ឃឹម ដែលជាមូលហេតុធ្វើឲ្យសង្គមមានភាពច្របូកច្របល់។ ការរស់នៅប្រចាំថ្ងៃនៅក្នុងសម័យនេះគឺជាការតស៊ូដ៏លំបាកមួយសម្រាប់ការរស់រានមានជីវិត។ វាជាសម័យកាលមួយដែលបានបន្សល់ទុកនូវស្លាកស្នាមដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។